ចម្រៀងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ មិនមែនគ្រាន់តែជាការចម្រៀងសម្រាប់ការកម្សាន្តធម្មតានោះទេ។ ប៉ុន្តែវាគឺជាដង្ហើមដែលជួយលើកតម្កើងស្មារតីជាតិ និងបង្ហាញពីអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងច្បាស់លាស់បំផុតតាមរយៈការរៀបរាប់ក្នុងបទចម្រៀងនីមួយៗ។ នៅពេលដែលយើងរំលឹកដល់បទ «ទូកងលឿនលយ» ដែលបកស្រាយដោយអ្នកស្រី ហ៊ឹម ស៊ីវន យើងពិតជាអាចមានអារម្មណ៍ឃើញពីភាពស្វាហាប់ និងកម្លាំងសាមគ្គីភាពរបស់កីឡាករអុំទូកដែលកំពុងបញ្ចេញកម្លាំងមាំមួននៅលើផ្ទៃទឹក។ សំនៀងដ៏មានអំណាចរបស់អ្នកស្រីមិនត្រឹមតែបំពេរត្រចៀកអ្នកស្ដាប់ប៉ុណ្ណោះទេ។ ប៉ុន្តែវាប្រៀបដូចជាការផ្លុំកញ្ចែបញ្ជាឱ្យខ្មែរគ្រប់រូបមានមោទនភាពចំពោះល្បឿន និងសោភ័ណភាពនៃទូកង ដែលតំណាងឱ្យជ័យជំនះនៃកងទ័ពជើងទឹកខ្មែរតាំងពីបុរាណកាលមក។ បន្ទាប់ពីភាពរំភើបញាប់ញ័រនៃបទចម្រៀងលើកទឹកចិត្តកីឡាករ បរិយាកាសក៏បានប្រែមកជាភាពស្រទន់ និងរ៉ូមែនទិកវិញតាមរយៈបទចម្រៀង បណ្តែតប្រទីប។ ដែលជាការឆ្លើយឆ្លងគ្នាយ៉ាងចុះសម្រុងរវាងលោក ណូយ វ៉ាន់ណេត និងអ្នកស្រី ហ៊ឹម ស៊ីវន។ បទចម្រៀងមួយនេះបានរៀបរាប់យ៉ាងពិស្តារអំពីទិដ្ឋភាពពេលរាត្រីនៅមាត់ទន្លេចតុមុខ។ ដែលមានពន្លឺប្រទីបព្រិចៗចាំងឆ្លុះជាមួយផ្ទៃទឹក បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យមិនអាចកាត់ថ្លៃបាន។ ទំនុកច្រៀងទាំងនេះហាក់បីដូចជាកំពុងនាំផ្លូវចិត្តអ្នកស្ដាប់ឱ្យទៅទស្សនាផ្ទាល់នូវក្បួនប្រទីបតំណាងក្រសួងស្ថាប័ននានា ដែលកំពុងបណ្តែតខ្លួនតាមខ្សែទឹកហូរ បង្ហាញពីការដឹងគុណចំពោះព្រះគង្គា និងព្រះធរណីដែលបានផ្តល់នូវភោគផលដល់ប្រជារាស្ត្រខ្មែរ។ ចូលមកដល់ទំនៀមទម្លាប់អកអំបុកវិញ បទចម្រៀង «អំបុកស្រូវអី?» ដែលមានលក្ខណៈជាការឆ្លើយឆ្លងសប្បាយៗ បែបឌឺដងដាក់គ្នារវាងបុរសនិងស្រ្តី បានក្លាយជាគ្រឿងទេសដ៏សំខាន់សម្រាប់យប់ពេញបូណ៌មី។ បទនេះបានបង្កប់នូវអត្ថន័យអប់រំអំពីរបៀបធ្វើអំបុក ការរៀបចំគ្រឿងដង្វាយសម្រាប់សំពះព្រះខែ និងការជួបជុំគ្នាយ៉ាងស្និទ្ធស្នាលរវាងអ្នកភូមិផងរបងជាមួយគ្នា។ ការច្រៀងរៀបរាប់ពីការបុកអំបុកថ្មីៗក្តៅៗ និងការបញ្ច្រកអំបុកគ្នាទៅវិញទៅមក បានបង្ហាញពីភាពស្រស់បំព្រងនៃជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ ដែលតែងតែមានសេចក្តីសុខក្នុងពិធីបុណ្យតាមរដូវកាលនីមួយៗ ទោះបីជាការងារកសិកម្មមានភាពហត់នឿយក៏ដោយ។ ចំណែកឯបទ «ទិដ្ឋភាពបុណ្យអ៊ុំទូក» តាមរយៈសំនៀងដ៏ផ្អែមស្រទន់របស់អ្នកស្រី ទូច ស៊ុននិច វិញ បានផ្តល់នូវរូបភាពដ៏រស់រវើកអំពីការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីគ្រប់ទិសទីមកកាន់រាជធានីភ្នំពេញ។ បទចម្រៀងនេះបានរៀបរាប់អំពីភាពអ៊ូអរនៅលើដងផ្លូវ ការរៀបចំខ្លួនយ៉ាងស្អាតបាតរបស់អ្នកភូមិដើម្បីមកមើលការប្រណាំងទូក និងការដើរទិញទំនិញតាមស្តង់ពិព័រណ៍នានា។ វាគឺជាបទចម្រៀងដែលឆ្លុះបញ្ចាំងពីសន្តិភាព និងភាពសប្បាយរីករាយនៃការជួបជុំគ្រួសារ។ ចម្រៀងនេះ ធ្វើឱ្យអ្នកស្ដាប់មានអារម្មណ៍កក់ក្តៅ និងនឹករលឹកដល់ស្រុកកំណើតជានិច្ចនៅពេលដែលរដូវបុណ្យអុំទូកចូលមកដល់។ ជាចុងក្រោយ អ្វីដែលមិនអាចអាក់ខានបានក្នុងឱកាសនេះ គឺការប្រមូលផ្តុំនូវបទចម្រៀង រាំវង់បុណ្យអ៊ុំទូក ផ្សេងៗដែលរួមមានចង្វាក់រាំវង់ សារ៉ាវ៉ាន់ និងឡាំលាវ។ ចង្វាក់ភ្លេងប្រពៃណីទាំងនេះបានក្លាយជាមេដែកស្រូបទាញមនុស្សគ្រប់វ័យឱ្យមករាំលេងកម្សាន្តជុំគ្នាដោយគ្មានការប្រកាន់វណ្ណៈ។ ការរៀបរាប់ពីការសប្បាយរីករាយ និងការរាំកម្សាន្តតាមចង្វាក់ស្គរដៃ គឺជាការបង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំរបស់ជនជាតិខ្មែរ ដែលតែងតែចេះចែករំលែកស្នាមញញឹម និងភាពសប្បាយរីករាយទៅវិញទៅមក។ សរុបមក គ្រប់បទចម្រៀងដែលបានរៀបរាប់ខាងលើ គឺជាមរតកសិល្បៈដ៏មានតម្លៃដែលជួយរក្សានូវអត្តសញ្ញាណ និងបង្កើននូវភាពអធិកអធមសម្រាប់ពិធីបុណ្យជាតិដ៏ធំមួយនេះជារៀងរហូតមក។ ការវិវត្តនៃពិធីបុណ្យអុំទូកក្នុងសម័យកាលថ្មីនេះ បាននាំមកនូវទម្រង់កម្សាន្តដ៏សម្បូរបែប។ ដែលក្នុងនោះការប្រគំតន្ត្រីសម័យខ្នាតយក្ស បានក្លាយជាមេដែកយ៉ាងសំខាន់ក្នុងការទាក់ទាញយុវវ័យ និងភ្ញៀវទេសចរឱ្យមកជួបជុំគ្នាយ៉ាងកុះករ។ ជារៀងរាល់ឆ្នាំ នៅពេលដែលរាត្រីនៃថ្ងៃបុណ្យអុំទូកឈានចូលមកដល់ រាជធានីភ្នំពេញទាំងមូលហាក់ប្រែទឹកមុខមកជាស្រស់បំព្រង និងពោរពេញដោយពន្លឺពណ៌ចម្រុះ ចេញពីឆាកតន្ត្រីដែលរៀបចំឡើងយ៉ាងប្រណីតនៅតាមទីតាំងយុទ្ធសាស្ត្រសំខាន់ៗ។ តំបន់កោះពេជ្រ និងសួនច្បារមាត់ទន្លេ នៅតែរក្សាតំណែងជាបេះដូងនៃភាពសប្បាយរីករាយ។ ដោយនៅទីនោះមានការរៀបចំឆាកតន្ត្រីធំៗដែលបំពាក់ដោយប្រព័ន្ធសំឡេង និងបច្ចេកវិទ្យាពន្លឺទំនើបៗ អាចបម្រើអារម្មណ៍អ្នកទស្សនាបានរាប់ម៉ឺននាក់ក្នុងពេលតែមួយ។ អ្វីដែលកាន់តែពិសេសសម្រាប់បរិបទនៃឆ្នាំ ២០២៥ នេះ គឺការពង្រីកវិសាលភាពនៃតំបន់កម្សាន្តទៅកាន់តំបន់កោះនរា ដែលជាទីតាំងថ្មីដ៏មានសក្តានុពល និងកំពុងមានប្រជាប្រិយភាពខ្លាំង។ នៅតំបន់កោះនរា គេសង្កេតឃើញមានការរៀបចំការសម្តែងសិល្បៈចម្រុះ ដែលមិនត្រឹមតែមានការច្រៀងរាំធម្មតាប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងមានការបញ្ចូលនូវទម្រង់សិល្បៈសម័យទំនើប ការរាំបែប Hip-hop និងការបង្ហាញសមត្ថភាពពីសំណាក់សិល្បករវ័យក្មេងៗ។ ការបង្កើតតំបន់កម្សាន្តថ្មីនេះ បានជួយសម្រួលយ៉ាងខ្លាំងដល់ការកកស្ទះចរាចរណ៍នៅតំបន់មាត់ទន្លេខាងមុខព្រះបរមរាជវាំង។ ហើយថែមទាំងផ្តល់នូវបទពិសោធន៍ថ្មីប្លែកសម្រាប់អ្នកដើរកម្សាន្តដែលចង់បានបរិយាកាសខុសពីឆ្នាំមុនៗ។ វត្តមានរបស់កំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស ក៏ជាចំណុចស្នូលដែលធ្វើឱ្យឆាកតន្ត្រីនីមួយៗមានភាពគគ្រឹកគគ្រេងបំផុត។ តារាចម្រៀងលំដាប់ដូចជា លោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត តែងតែនាំមកនូវភាពរំភើបញាប់ញ័រតាមរយៈបទចម្រៀងបែបញាក់ៗ និងក្បាច់រាំដែលធ្វើឱ្យមហាជនមិនអាចឈរស្ងៀមបានឡើយ។ ទន្ទឹមនឹងនោះ អ្នកស្រី ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀងស្រីលំដាប់កំពូល ក៏តែងតែបង្ហាញខ្លួនជាមួយការសម្តែងដ៏ទាក់ទាញបំផុត។ ដែលរួមបញ្ចូលទាំងសំនៀងដ៏ពីរោះ និងការតុបតែងខ្លួនយ៉ាងស៊ីវិល័យ បង្កើតបានជាការចងចាំដ៏រំភើបសម្រាប់អ្នកគាំទ្រដែលបានមកទស្សនាផ្ទាល់។ ក្រៅពីតារាចម្រៀងជើងចាស់ដែលរឹងមាំក្នុងវិស័យសិល្បៈ និន្នាការនៃតន្ត្រី Original Song ក៏កំពុងតែរះត្រដែត និងមានឥទ្ធិពលយ៉ាងខ្លាំងនៅលើឆាកតន្ត្រីសម័យក្នុងឱកាសបុណ្យអុំទូកនេះដែរ។ តារាចម្រៀង Original Song ថ្មីៗជាច្រើន បាននាំយកនូវស្ទីលតន្ត្រីបែបចម្រុះដែលមានឥទ្ធិពលពីបរទេស ប៉ុន្តែបញ្ចូលនូវអត្តសញ្ញាណខ្មែរមកបង្ហាញជូនទស្សនិកជនយ៉ាងជក់ចិត្ត។ ការប្រគំតន្ត្រីទាំងនេះ ភាគច្រើនត្រូវបានឧបត្ថម្ភ និងរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ ឬក្រុមហ៊ុនភេសជ្ជៈល្បីៗ ដែលពួកគេមិនត្រឹមតែផ្ដល់នូវការកម្សាន្តប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងមានកម្មវិធីចែករង្វាន់ និងសកម្មភាពសប្បាយៗជាច្រើនទៀតនៅជុំវិញឆាកតន្ត្រី ដែលធ្វើឱ្យយប់នៃពិធីបុណ្យអុំទូកក្លាយជាពេលវេលាដ៏មមាញឹក និងមានន័យបំផុតសម្រាប់ប្រជាជនខ្មែរគ្រប់រូប។ ឧបករណ៍តន្ត្រី និងទូកង មិនមែនគ្រាន់តែជាគ្រឿងសម្រាប់បង្កើនភាពអ៊ូអរប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបេះដូង និងជាក្បាលម៉ាស៊ីនបញ្ជាស្មារតីរបស់កីឡាករអុំទូកទាំងអស់ឱ្យមានសាមគ្គីភាព និងកម្លាំងចិត្តមាំមួនបំផុត។ ក្នុងចំណោមឧបករណ៍ទាំងនោះ ស្គរដៃ និងឈឹង ដើរតួនាទីយ៉ាងសំខាន់បំផុតក្នុងការកំណត់ជោគវាសនានៃល្បឿនទូកនៅកណ្តាលខ្សែទឹក។ សំឡេងស្គរដែលបន្លឺឡើងតាមចង្វាក់ញាប់ស្វាហាប់ គឺជាសញ្ញាបញ្ជាដ៏មានឥទ្ធិពលសម្រាប់ឱ្យកីឡាករទាំងអស់លើកច្រវា និងទម្លាក់ច្រវាឱ្យបានស្របគ្នាខ្ពស់បំផុត ព្រោះថាប្រសិនបើចង្វាក់ច្រវាមិនស៊ីសង្វាក់គ្នាទេ នោះទូកនឹងមិនអាចលោតឆ្ពោះទៅមុខបានលឿនឡើយ ហើយថែមទាំងអាចធ្វើឱ្យទូកបាត់បង់លំនឹងទៀតផង។ នៅពេលដែលការប្រកួតកាន់តែជិតដល់ទីព្រ័ត្រ អ្នកវាយស្គរនឹងកាន់តែបង្កើនល្បឿនវាយឱ្យកាន់តែញាប់ ដែលនេះប្រៀបដូចជាការបញ្ចូលថាមពលបន្ថែមទៅក្នុងសរសៃឈាមរបស់កីឡាករម្នាក់ៗឱ្យភ្លេចអស់នូវភាពនឿយហត់។ ចំណែកឯសំឡេងឈឹងដែលបន្លឺឡើងដេញតាមចង្វាក់ស្គរ បានជួយឱ្យបរិយាកាសនៅលើទូកកាន់តែរស់រវើក និងជួយសម្រួលដល់អារម្មណ៍តានតឹងរបស់កីឡាករដែលកំពុងបញ្ចេញកម្លាំងយ៉ាងហួសប្រមាណ។ សំឡេងឧបករណ៍ទាំងពីរនេះរួមបញ្ចូលគ្នា បង្កើតបានជាចង្វាក់ភ្លេងជ័យជំនះ ដែលជួយឱ្យកីឡាករមានស្មារតីតែមួយ និងមានជំនឿចិត្តថានឹងអាចនាំទូករបស់ខ្លួនទៅដល់គោលដៅមុនគូប្រកួត។ បន្ថែមពីលើឧបករណ៍តន្ត្រី ការច្រៀងរបស់កីឡាករ ក៏ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ខ្មែរដ៏វិសេសវិសាលផងដែរ។ ដែលយើងតែងតែឮបន្លឺឡើងយ៉ាងរំពងពេញផ្ទៃទឹក នៅពេលទូកងចាប់ផ្តើមចេញដំណើរ ឬនៅពេលដែលទូកងទទួលបានជ័យជំនះក្នុងការប្រកួត។ ការច្រៀងរបស់កីឡាករ គឺជាទម្រង់សិល្បៈនៃការស្រែកច្រៀងបែបបុរាណដែលមានលក្ខណៈអង់អាច និងអស្ចារ្យបំផុត។ ដោយមានអ្នកនាំច្រៀងម្នាក់ស្រែកឡើងនូវឃ្លាជ័យមង្គលដើម្បីសរសើរពីភាពខ្លាំងពូកែរបស់ទូក និងកីឡាករ ហើយបន្ទាប់មកកីឡាករទាំងអស់នឹងស្រែកបន្ទរព្រមៗគ្នាដោយសំឡេងខ្លាំងៗដែលធ្វើឱ្យរង្គើដល់ផ្ទៃទឹក។ សំឡេងហ៊ោរកញ្ជ្រៀវ និងការច្រៀងនេះ មិនត្រឹមតែជាការបន់ស្រន់សុំសេចក្តីសុខ និងជ័យជំនះពីបារមីដែលថែរក្សាទូកងប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការដាស់ស្មារតីកីឡាករឱ្យមានភាពក្លាហាន ហាក់បីដូចជាកងទ័ពជើងទឹកដែលត្រៀមខ្លួនចូលសមរភូមិការពារទឹកដីដូច្នោះដែរ។ វាគឺជាសិល្បៈនៃការបញ្ចេញថាមពលតាមរយៈសំឡេង ដែលជួយបំភ័យគូប្រកួតផង និងជួយលើកទឹកចិត្តក្រុមខ្លួនឯងផង។ ទិដ្ឋភាពនៃអ្នកវាយស្គរដែលឈរនៅកណ្តាលទូកង ជាមួយនឹងកាយវិការរស់រវើក និងការស្រែកច្រៀងមើលទៅគួរឲ្យសប្បាយរីករាយ និងមានអំណាច។ វាក៏បានបង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏អស្ចារ្យ ដែលធ្វើឱ្យអ្នកទស្សនានៅលើគោកមានអារម្មណ៍រំភើបញាប់ញ័រតាមយ៉ាងខ្លាំង។ សកម្មភាពទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿ និងទំនៀមទម្លាប់ខ្មែរដែលជឿជាក់លើវិញ្ញាណក្ខន្ធ និងបារមីទូក ដែលទាមទារឱ្យមានការគោរព និងការសម្តែងសិល្បៈដើម្បីជាកិច្ចបូជាសុំជ័យជំនះ។ វត្តមាននៃស្គរដៃ ឈឹង និងការច្រៀងរបស់កីឡាករ គឺជាធាតុផ្សំដែលមិនអាចខ្វះបាន ដែលជួយឱ្យពិធីបុណ្យអុំទូករក្សាបាននូវតម្លៃអភិរក្ស និងភាពអធិកអធមតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ គ្មានអ្វីដែលគួរឱ្យរំភើបជាងការអង្គុយមាត់ទន្លេ ហើយឮសំឡេងស្គរដេញតាមក្រោយទូកងដែលកំពុងលោតកាត់ផ្ទៃទឹកនោះឡើយ ព្រោះវាគឺជាសញ្ញានៃភាពរស់រវើកនៃវប្បធម៌ខ្មែរ។